ទំនាក់ទំនងរវាងកម្ពុជា និងចិន បានឈានដល់កម្រិត "កិច្ចសហប្រតិបត្តិការត្បូងពេជ្រ" ដែលជាគ្រឹះយ៉ាងរឹងមាំសម្រាប់ពង្រីកការវិនិយោគ។ គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។ កម្ពុជាគឺជាប្រទេសដំបូងគេក្នុងតំបន់អាស៊ានដែលបានចុះហត្ថលេខាលើផែនការសកម្មភាពស្ដីពីការកសាង "វាសនារួមគ្នា" ជាមួយចិន។ យុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជាមានភាពស៊ីសង្វាក់គ្នាខ្ពស់ជាមួយគោលដៅអភិវឌ្ឍន៍រយៈពេលវែងនៃគម្រោង គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ។ លំហូរទុនវិនិយោគផ្ទាល់ពីបរទេស របស់ចិនបានគ្របដណ្ដប់លើសពី ៤០% នៃទុនវិនិយោគសរុបនៅកម្ពុជា។ ចិនផ្ដល់ជំនួយ និងកម្ចីដោយប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ដែលជាចំណុចទាក់ទាញខ្លាំងសម្រាប់កម្ពុជា។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានផ្ដល់លទ្ធភាពឱ្យកម្ពុជានាំចេញទំនិញជាង ៩០% ទៅទីផ្សារចិនដោយគ្មានពន្ធ។ ទំនាក់ទំនងនយោបាយដ៏រឹងមាំបានបង្កើតនូវ "ខែលការពារ" សេដ្ឋកិច្ចសម្រាប់កម្ពុជាក្នុងកំឡុងពេលមានសម្ពាធពីលោកខាងលិច។ កម្ពុជាប្រើប្រាស់ឥទ្ធិពលចិនដើម្បីបង្កើនទម្ងន់នៃការចរចារបស់ខ្លួននៅក្នុងវេទិកាតំបន់ និងអន្តរជាតិ។ ការវិនិយោគរបស់ចិនត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រ "ឈ្នះ-ឈ្នះ" ដែលផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកទាំងសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គឺជាសមិទ្ធផលជានិមិត្តរូបបំផុតនៃកិច្ចសហប្រតិបត្តិការ គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ នៅកម្ពុជា។ ការវិនិយោគលើផ្លូវល្បឿនលឿនខ្សែទីពីរ ភ្នំពេញ-បាវិត នឹងជួយតភ្ជាប់កម្ពុជាទៅកាន់បណ្ដាញដឹកជញ្ជូនអាស៊ានឱ្យកាន់តែរឹងមាំ។ ស្ពានឆ្លងទន្លេធំៗដែលសាងសង់ដោយចិន បានជួយលុបបំបាត់របាំងនៃការធ្វើដំណើរដែលកាលពីមុនត្រូវពឹងផ្អែកលើការឆ្លងសាឡាង។ ផ្លូវជាតិលេខ ៦, លេខ ៧, និង លេខ ៨ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ត្រូវបានស្ដារឡើងវិញតាមស្ដង់ដារបច្ចេកទេសរបស់ចិន។ ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរថ្មី គឺជាច្រកទ្វារទេសចរណ៍ដ៏ទំនើបដែលវិនិយោគដោយក្រុមហ៊ុនចិនក្នុងទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ។ ការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តកោះកុង (តារាសាគរ) ក៏ជាផ្នែកមួយនៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ក្រោម គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ។ គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានគេរំពឹងថានឹងផ្លាស់ប្តូរប្រព័ន្ធភស្តុភារកម្មកម្ពុជា ដោយកាត់បន្ថយការពឹងផ្អែកលើកំពង់ផែបរទេស។ ចិនបានជួយកម្ពុជាកសាងបណ្ដាញជាតិចែកចាយអគ្គិសនីតង់ស្យុងខ្ពស់ ដែលតភ្ជាប់ពីប្រភពថាមពលទៅកាន់តំបន់ប្រើប្រាស់។ កំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុត្រូវបានពង្រីកសមត្ថភាព តាមរយៈការវិនិយោគ និងជំនួយបច្ចេកទេសពីភាគីចិន។ ហេដ្ឋារចនាសម្ព័ន្ធដែលសាងសង់ដោយចិនបានក្លាយជាគ្រឹះដ៏សំខាន់សម្រាប់ការធ្វើទំនើបកម្មសេដ្ឋកិច្ចកម្ពុជា។ ទំនប់វារីអគ្គិសនីធំៗចំនួន ៧ នៅកម្ពុជាត្រូវបានវិនិយោគ និងប្រតិបត្តិការដោយក្រុមហ៊ុនចិន ដែលផ្គត់ផ្គង់អគ្គិសនីជាង ៥០% នៃតម្រូវការសរុប។ វារីអគ្គិសនីសេសានក្រោម ២ គឺជាគម្រោងរួមគ្នាដែលជួយធានាសន្តិសុខថាមពលសម្រាប់ភូមិភាគឥសាន្តនៃប្រទេសកម្ពុជា។ ការវិនិយោគលើថាមពលបានជួយឱ្យកម្ពុជាកាត់បន្ថយការដាច់ចរន្តអគ្គិសនីញឹកញាប់ ដែលធ្លាប់ជាឧបសគ្គដល់ការផលិត។ ក្រុមហ៊ុនចិនបាននាំយកបច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងវារីអគ្គិសនី និងការការពារសុវត្ថិភាពទំនប់។ រោងចក្រអគ្គិសនីដុតធ្យូងថ្មដែលវិនិយោគដោយចិន ដើរតួជាប្រភពថាមពលបម្រុងដ៏សំខាន់នៅក្នុងរដូវប្រាំង។ កម្ពុជាកំពុងសហការជាមួយចិនដើម្បីអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ ក្នុងគោលដៅកាត់បន្ថយការបំភាយឧស្ម័នកាបូន។ ការចុះថយនៃតម្លៃអគ្គិសនីនៅកម្ពុជា គឺជាលទ្ធផលដោយផ្ទាល់ពីការកើនឡើងនៃផលិតកម្មថាមពលពីគម្រោងចិន។ វិស្វករខ្មែររាប់រយនាក់បានទទួលការបណ្ដុះបណ្ដាលបច្ចេកទេសជាន់ខ្ពស់ពីអ្នកជំនាញថាមពលរបស់ចិន។ សន្តិសុខថាមពលដែលរឹងមាំគឺជាមេដែកទាក់ទាញរោងចក្រឧស្សាហកម្មធំៗឱ្យមកបណ្ដាក់ទុននៅកម្ពុជា។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាតំបន់ឧស្សាហកម្មគំរូដែលទទួលជោគជ័យបំផុតក្រោមក្របខ័ណ្ឌ គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ។ តំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានបង្កើតការងារផ្ទាល់ជូនប្រជាពលរដ្ឋខ្មែរជាង ៣០,០០០ នាក់ និងជួយកាត់បន្ថយការចំណាកស្រុក។ ការវិនិយោគរបស់ចិនបានជួយកម្ពុជាផ្លាស់ប្តូរពីការនាំចេញកាត់ដេរ ទៅជាការផលិតគ្រឿងបន្លាស់ និងអេឡិចត្រូនិច។ រោងចក្រផលិតសំបកកង់ឡានរបស់ចិនចំនួន ៣ បានមកបណ្ដាក់ទុននៅកម្ពុជា ដែលជួយបង្កើនតម្លៃបន្ថែមដល់ជ័រកៅស៊ូខ្មែរ។ ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យាដែលចិនគាំទ្រ នឹងជំរុញឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់។ ការវិនិយោគលើឧស្សាហកម្មធុនធ្ងន់ ដូចជារោងចក្រស៊ីម៉ងត៍ និងដែកថែប បានកាត់បន្ថយការនាំចូលសម្ភារសំណង់ពីបរទេស។ តំបន់សេដ្ឋកិច្ចពិសេសបានជួយបង្កើនចំណូលពន្ធដារ និងរូបិយបណ្ណបរទេសសម្រាប់រាជរដ្ឋាភិបាលកម្ពុជា។ ក្រុមហ៊ុនចិនបាននាំមកនូវប្រព័ន្ធគ្រប់គ្រងខ្សែសង្វាក់ផលិតកម្មទំនើប ដែលជួយបង្កើនផលិតភាពការងារជាតិ។ ការបង្កើតសួនឧស្សាហកម្មកសិកម្ម-ពាណិជ្ជកម្ម ជួយឱ្យកម្ពុជាអាចកែច្នៃកសិផលក្នុងស្រុកសម្រាប់នាំចេញ។ ឥទ្ធិពលនៃ គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវបានធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញសម្រាប់ក្រុមហ៊ុនចិនដែលចាកចេញពីមូលដ្ឋានផលិតកម្មចាស់។ ក្រុមហ៊ុន Huawei បានដើរតួជាឆ្អឹងខ្នងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងអ៊ីនធឺណិតល្បឿនលឿននៅកម្ពុជា។ ចិនបានជួយកម្ពុជាក្នុងការរៀបចំ "សេដ្ឋកិច្ចឌីជីថល" តាមរយៈការផ្ទេរបច្ចេកវិទ្យាទូទាត់ប្រាក់តាមទូរស័ព្ទដៃ។ ការតភ្ជាប់បណ្ដាញខ្សែកាបអុបទិកក្រោមបាតសមុទ្របានធ្វើឱ្យកម្ពុជាមានល្បឿនអ៊ីនធឺណិតកាន់តែលឿន និងតម្លៃថោក។ កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខសាយប័របានជួយឱ្យកម្ពុជាមានសមត្ថភាពការពារទិន្នន័យជាតិបានកាន់តែល្អ។ ការអភិវឌ្ឍ "ទីក្រុងឆ្លាតវៃ" នៅភ្នំពេញ និងព្រះសីហនុ ប្រើប្រាស់បច្ចេកវិទ្យាសម្គាល់មុខ និងប្រព័ន្ធគ្រប់គ្រងចរាចរណ៍របស់ចិន។ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានរីកចម្រើនខ្លាំងដោយសារលំហូរទុន និងបច្ចេកវិទ្យាពីចិន។ កម្ពុជាបានសហការជាមួយចិនលើការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែក AI និង Big Data។ ថ្នាលឌីជីថលដែលចិនជួយបង្កើត បានសម្រួលដល់ការផ្ដល់សេវាសាធារណៈរបស់រដ្ឋាភិបាលឱ្យកាន់តែមានតម្លាភាព។ ការវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យ ខ្នាតយក្ស បានជួយឱ្យកម្ពុជាមានឯករាជ្យភាពផ្នែកព័ត៌មានវិទ្យា។ សេដ្ឋកិច្ចឌីជីថលដែលកើតចេញពីឥទ្ធិពលចិន បានបង្កើតឱកាសការងារថ្មីៗរាប់ម៉ឺនកន្លែងសម្រាប់យុវជនខ្មែរ។ ចិនបានក្លាយជាទីផ្សារដ៏ធំបំផុតសម្រាប់អង្ករ ផ្លែចេក និងផ្លែស្វាយរបស់កម្ពុជា។ ការនាំចេញផ្លែមៀនប៉ៃលិនទៅកាន់ចិនបានជួយលើកកម្ពស់ជីវភាពកសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែនថៃ។ ច្រករបៀងត្រី និងអង្ករ គឺជាគម្រោងយុទ្ធសាស្ត្រថ្មីដែលផ្តោតលើការបង្កើនទិន្នផល និងគុណភាពកសិផល។ ក្រុមហ៊ុនចិនបានវិនិយោគលើប្រព័ន្ធស្រោចស្រពខ្នាតយក្ស ដែលជួយឱ្យកសិករអាចធ្វើស្រែបាន ៣ ដងក្នុងមួយឆ្នាំ។ ការផ្ដល់បច្ចេកទេសដាំដុះ និងពូជដំណាំពីអ្នកជំនាញចិន បានជួយបង្កើនទិន្នផលកសិកម្មកម្ពុជាជាមធ្យម ២០%។ ការវិនិយោគលើរោងម៉ាស៊ីនកិនស្រូវខ្នាតយក្សរបស់ចិន បានជួយឱ្យកម្ពុជាមានសមត្ថភាពនាំចេញអង្ករសម្រេចកាន់តែច្រើន។ ទំនាក់ទំនងជិតស្និទ្ធជាមួយចិន ធ្វើឱ្យកម្ពុជាស្ថិតក្នុងរង្វង់នៃការប្រកួតប្រជែងឥទ្ធិពលរវាងចិន និងអាមេរិក។ ការធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹក Ream គឺជាប្រធានបទរសើបដែលត្រូវបានពិភាក្សាជាសកល។ សម្ពាធពីលោកខាងលិចលើបញ្ហាសិទ្ធិមនុស្ស បានរុញច្រានកម្ពុជាឱ្យកាន់តែជិតស្និទ្ធជាមួយចិន។ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានពង្រឹងតួនាទីកម្ពុជាក្នុងការគ្រប់គ្រងធនធានទឹកក្នុងតំបន់។ ការពង្រឹងអភិបាលកិច្ច និងតម្លាភាព នឹងជួយឱ្យគម្រោង គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ផ្ដល់ផលប្រយោជន៍ដល់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ កម្ពុជារំពឹងថានឹងទាក់ទាញក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) របស់ចិនមកបើករោងចក្រក្នុងស្រុក។ ការតភ្ជាប់ផ្លូវដែកល្បឿនលឿនពីចិន ឆ្លងកាត់ឡាវ មកកម្ពុជា គឺជាគោលដៅធំនៃហេដ្ឋារចនាសម្ព័ន្ធនាពេលអនាគត។ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយ បានពង្រីកឥទ្ធិពល និងផលប៉ះពាល់យ៉ាងខ្លាំងមកលើប្រទេសជាច្រើន រួមទាំងកម្ពុជាផងដែរ។ ផលប៉ះពាល់ទាំងនេះអាចត្រូវបានបែងចែកជាច្រើនផ្នែកដូចជា ផលប៉ះពាល់សេដ្ឋកិច្ច ផលប៉ះពាល់សង្គម ផលប៉ះពាល់បរិស្ថាន ផលប៉ះពាល់នយោបាយ និងភូមិសាស្ត្រនយោបាយ។ ការវិនិយោគរបស់ចិន ជាពិសេសក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បានបន្សល់ទុកនូវផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងជ្រាលជ្រៅទាំងវិជ្ជមាន និងអវិជ្ជមានទៅលើប្រទេសកម្ពុជា។ ផលប៉ះពាល់វិជ្ជមានដូចជា លំហូរទុន ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគក្នុងវិស័យឧស្សាហកម្ម។ ចំពោះផលប៉ះពាល់វិជ្ជមាន ការវិនិយោគរបស់ចិនបាននាំមកនូវលំហូរទុនដ៏ច្រើនសន្ធឹកសន្ធាប់មកកម្ពុជា ដែលផ្តោតជាសំខាន់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ចំណែកការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមានដូចជា វារីអគ្គិសនី កំពង់ផែ ផ្លូវថ្នល់ និងស្ពាន។ ការសាងសង់ទំនប់វារីអគ្គិសនី បានរួមចំណែកដល់ការផ្គត់ផ្គង់អគ្គិសនីកាន់តែមានស្ថិរភាព និងកាត់បន្ថយថ្លៃដើមថាមពល។ រីឯការអភិវឌ្ឍន៍កំពង់ផែជួយពង្រីកសមត្ថភាពដឹកជញ្ជូនទំនិញតាមផ្លូវទឹក ជំរុញការនាំចេញនាំចូល។ គម្រោងសាងសង់ផ្លូវថ្នល់ និងស្ពានថ្មីៗ បានកែលម្អការតភ្ជាប់ទូទាំងប្រទេស ជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ។ គម្រោងទាំងនេះមិនត្រឹមតែជួយកាត់បន្ថយគម្លាតហេដ្ឋារចនាសម្ព័ន្ធដែលកម្ពុជាខ្វះខាតជាច្រើនឆ្នាំប៉ុណ្ណោះទេ ថែមទាំងបានបង្កើតការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋ បង្កើនសកម្មភាពសេដ្ឋកិច្ចទូទៅ និងជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។ ក្រៅពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើម ការវិនិយោគរបស់ប្រទេសចិនក៏បានជ្រៀតចូលយ៉ាងជ្រៅទៅក្នុងវិស័យឧស្សាហកម្មសំខាន់ៗរបស់កម្ពុជាផងដែរ។ ការវិនិយោគទាំងនេះបានជះឥទ្ធិពលវិជ្ជមានយ៉ាងសកម្មដល់កំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងវិស័យ វាយនភ័ណ្ឌ និងសំណង់។ រោងចក្រកាត់ដេរ និងវាយនភ័ណ្ឌជាច្រើនត្រូវបានបង្កើតឡើងដោយការវិនិយោគពីចិន ដែលបានក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ការនាំចេញ និងបង្កើតការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋខ្មែរ។ វិស័យសំណង់ក៏បានឃើញកំណើនយ៉ាងគំហុកផងដែរ ដោយសារលំហូរទុនវិនិយោគពីចិន។ នេះរួមបញ្ចូលទាំងការសាងសង់អគារពាណិជ្ជកម្ម លំនៅឋាន ព្រលានយន្តហោះ និងទីក្រុងថ្មីៗ ដែលបង្កើតឱកាសការងារ និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។ ការវិនិយោគទាំងនេះបានរួមចំណែកយ៉ាងសកម្មដល់កំណើនសេដ្ឋកិច្ចកម្ពុជា ដោយជួយបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ និងបង្កើនផលិតភាពក្នុងវិស័យទាំងនោះ។ ចំណែកឯផលប៉ះពាល់អវិជ្ជមានវិញរួមមាន ហានិភ័យបំណុល ការប្រកួតប្រជែងមិនស្មើភាពគ្នា ការពឹងផ្អែកសេដ្ឋកិច្ចខ្លាំងពេក និងផលប៉ះពាល់លើអចលនទ្រព្យ។ ទោះបីជាការវិនិយោគរបស់ចិននាំមកនូវអត្ថប្រយោជន៍ច្រើនក៏ដោយ ក៏មានការលើកឡើងពីហានិភ័យនៃបំណុលកើនឡើងចំពោះប្រទេសកម្ពុជាផងដែរ ជាពិសេសប្រសិនបើការគ្រប់គ្រងហិរញ្ញវត្ថុមិនបានល្អ។ កម្ចីពីចិនសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជាផ្លូវ ស្ពាន កំពង់ផែ និងទំនប់វារីអគ្គិសនី អាចបង្កជាបន្ទុកហិរញ្ញវត្ថុរយៈពេលវែងសម្រាប់ប្រទេសកម្ពុជា។ ប្រសិនបើគម្រោងទាំងនោះមិនបង្កើតប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីសងបំណុលវិញ ឬប្រសិនបើលក្ខខណ្ឌកម្ចីមិនអំណោយផល នោះប្រទេសកម្ពុជាអាចប្រឈមនឹងបញ្ហាបំណុលសាធារណៈ។ នេះជាចំណុចមួយដែលអ្នកជំនាញ និងអ្នកអង្កេតការណ៍នានាបានយកចិត្តទុកដាក់ ដើម្បីធានាបាននូវនិរន្តរភាពនៃការអភិវឌ្ឍន៍។ មួយក្នុងចំណោមផលប៉ះពាល់អវិជ្ជមានដែលត្រូវបានលើកឡើងទាក់ទងនឹងការវិនិយោគរបស់ចិន គឺការព្រួយបារម្ភអំពីការប្រកួតប្រជែងមិនស្មើភាពគ្នារវាងអាជីវកម្មចិន និងអាជីវកម្មក្នុងស្រុក។ អាជីវកម្មចិនមួយចំនួនអាចមានអត្ថប្រយោជន៍ជាងដៃគូប្រកួតប្រជែងក្នុងស្រុកដោយសារហេតុផលសំខាន់ៗមួយចំនួនដូចជា ទុនច្រើន ធនធានល្អ និងបច្ចេកវិទ្យាទំនើប។ ពួកគេមានលទ្ធភាពទទួលបានទុនវិនិយោគច្រើនជាង ដែលអនុញ្ញាតឲ្យពួកគេធ្វើប្រតិបត្តិការទ្រង់ទ្រាយធំ និងពង្រីកខ្លួនយ៉ាងឆាប់រហ័ស។ ពួកគេអាចមានធនធានសម្បូរបែប ទាំងធនធានមនុស្ស វត្ថុធាតុដើម ឬបណ្តាញផ្គត់ផ្គង់។ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗជួយពួកគេបង្កើនប្រសិទ្ធភាពផលិតកម្ម និងកាត់បន្ថយថ្លៃដើម។ កត្តាទាំងនេះធ្វើឲ្យអាជីវកម្មខ្នាតតូច និងមធ្យមក្នុងស្រុក ពិបាកក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុនចិន។ នេះអាចប៉ះពាល់ដល់ការរីកចម្រើនរបស់អាជីវកម្មក្នុងស្រុក និងសក្តានុពលនៃការអភិវឌ្ឍន៍វិស័យឯកជនក្នុងប្រទេសកម្ពុជា។ មួយទៀតក្នុងចំណោមហានិភ័យសំខាន់ៗដែលត្រូវបានលើកឡើងទាក់ទងនឹងការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់ពីប្រទេសចិន គឺការភ័យខ្លាចចំពោះការពឹងផ្អែកសេដ្ឋកិច្ចខ្លាំងពេកលើចិន។ វាអាចបង្កជាហានិភ័យដល់ស្ថិរភាពសេដ្ឋកិច្ចរបស់កម្ពុជាដែលមិនអាចរំពឹងទុកបាន។ ប្រសិនបើមានការប្រែប្រួលគោលនយោបាយ ឬសេដ្ឋកិច្ចរបស់ចិន ឧទាហរណ៍ ការថយចុះវិនិយោគ ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម ឬបញ្ហាសេដ្ឋកិច្ចផ្ទៃក្នុងរបស់ចិន នោះវានឹងមានផលប៉ះពាល់ដោយផ្ទាល់ និងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចកម្ពុជាដែលពឹងផ្អែកខ្លាំង។ នេះអាចជាចំណុចងាយរងគ្រោះសម្រាប់ប្រទេសដែលខ្វះភាពចម្រុះនៃប្រភពវិនិយោគ។ ហើយការវិនិយោគរបស់ចិនបានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យអចលនទ្រព្យនៅកម្ពុជា ជាពិសេសគឺបណ្ដាលឲ្យតម្លៃអចលនទ្រព្យកើនឡើងថ្លៃហួសហេតុ។ ការកើនឡើងតម្លៃដីធ្លី និងអចលនទ្រព្យនេះ បានបង្កើតជាបញ្ហាប្រឈមមួយចំនួនដូចជា ប្រជាជនក្នុងស្រុកពិបាកក្នុងការទិញ ឬជួលលំនៅឋាន និង អាចបង្កជាពពុះសេដ្ឋកិច្ច។ មួយក្នុងចំណោមផលប៉ះពាល់ផ្ទាល់នៃការកើនឡើងថ្លៃអចលនទ្រព្យដែលបណ្តាលមកពីការវិនិយោគចិន គឺវាបានធ្វើឲ្យប្រជាជនក្នុងស្រុកពិបាកក្នុងការទិញ ឬជួលលំនៅឋាន។ ដែលជាមួយនឹងតម្លៃដែលកើនឡើងខ្ពស់ហួសហេតុ ជីវភាពរបស់ប្រជាជនខ្មែរមួយចំនួនក្លាយជាបន្ទុកធ្ងន់ធ្ងរ។ ពួកគេពិបាកក្នុងការមានលទ្ធភាពទិញផ្ទះផ្ទាល់ខ្លួន ឬសូម្បីតែជួលកន្លែងស្នាក់នៅសមរម្យក្នុងតម្លៃដែលអាចទទួលយកបាន។ បញ្ហានេះអាចបង្កជាវិសមភាពសង្គម និងសម្ពាធសេដ្ឋកិច្ចសម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាប ឬមធ្យម។ ការកើនឡើងថ្លៃអចលនទ្រព្យយ៉ាងគំហុកដោយសារការវិនិយោគចិន ក៏អាចបង្កជាហានិភ័យនៃពពុះសេដ្ឋកិច្ចផងដែរ។ ពពុះសេដ្ឋកិច្ចកើតឡើងនៅពេលដែលតម្លៃកើនឡើងយ៉ាងគំហុកដោយមិនសមាមាត្រទៅនឹងមូលដ្ឋានសេដ្ឋកិច្ចពិតប្រាកដ។ ឧទាហរណ៍ តម្លៃដីធ្លី ឬអគារឡើងថ្លៃលឿនពេក ខណៈដែលប្រាក់ចំណូលរបស់ប្រជាជន ឬសកម្មភាពសេដ្ឋកិច្ចផ្សេងទៀតមិនរីកចម្រើនទាន់នោះទេ។ ស្ថានភាពនេះអាចបង្កជាហានិភ័យនៃពពុះសេដ្ឋកិច្ច ដែលអាចផ្ទុះឡើងនៅពេលណាមួយ។ នៅពេលដែលពពុះផ្ទុះ តម្លៃអចលនទ្រព្យនឹងធ្លាក់ចុះយ៉ាងគំហុក ដែលបណ្ដាលឲ្យមានផលវិបាកធ្ងន់ធ្ងរដល់សេដ្ឋកិច្ចទាំងមូល រួមទាំងវិស័យធនាគារ ហិរញ្ញវត្ថុ និងវិនិយោគិនផងដែរ។ ការវិនិយោគរបស់ចិនក៏បានជះឥទ្ធិពលយ៉ាងសំខាន់ទៅលើទិដ្ឋភាពសង្គមរបស់កម្ពុជាផងដែរ ទាំងផ្នែកវិជ្ជមាន និងអវិជ្ជមាន។ ផលប៉ះពាល់វិជ្ជមានរួមមាន ការបង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ ការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា។ ផលវិជ្ជមានមួយក្នុងចំណោមផលវិជ្ជមានសំខាន់ៗនៃការវិនិយោគចិនទៅលើសង្គមកម្ពុជា គឺការបង្កើតការងារ និងការរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ។ ការវិនិយោគរបស់ចិនលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ (ដូចជាផ្លូវថ្នល់ ស្ពាន និងកំពង់ផែ) និងការបង្កើតរោងចក្រឧស្សាហកម្ម (ដូចជាវាយនភ័ណ្ឌ និងសំណង់) បានបង្កើតការងារជាច្រើនសម្រាប់ប្រជាជនកម្ពុជា។ ការមានការងារធ្វើបានជួយបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារជាច្រើន និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រសម្រាប់ប្រជាជនមួយចំនួន ជាពិសេសអ្នកដែលរស់នៅជិតតំបន់អភិវឌ្ឍន៍ទាំងនោះ។ ក្រៅពីការបង្កើតការងារ ការវិនិយោគរបស់ចិននៅកម្ពុជាក៏អាចនាំមកនូវអត្ថប្រយោជន៍មួយទៀតគឺការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ។ ក្នុងកម្រិតជាក់លាក់ ពលករខ្មែរអាចទទួលបានឱកាសរៀនសូត្រពីបច្ចេកទេស និងរបៀបធ្វើការរបស់ចិន។ នេះអាចកើតឡើងតាមរយៈ ការបណ្តុះបណ្តាលនៅកន្លែងការងារ ការសហការគ្នាក្នុងគម្រោង ឬការប្រើប្រាស់ឧបករណ៍ និងប្រព័ន្ធទំនើបៗ។ ការរៀនសូត្រពីបទពិសោធន៍ និងបច្ចេកវិទ្យាទាំងនេះអាចជួយបង្កើនជំនាញរបស់ពួកគេ ដែលជាកត្តាសំខាន់សម្រាប់កំណើនផលិតភាព និងការអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា។ រីឯផលប៉ះពាល់អវិជ្ជមានវិញរួមមាន លំហូរពលករចិន និងផលប៉ះពាល់ទីផ្សារការងារ បញ្ហាវប្បធម៌ និងរបៀបរស់នៅ សម្ពាធលើធនធានធម្មជាតិ និងបរិស្ថាន ការកើនឡើងតម្លៃដីធ្លី។ មួយក្នុងចំណោមបញ្ហាដែលត្រូវបានលើកឡើងញឹកញាប់អំពីផលប៉ះពាល់នៃការវិនិយោគចិន គឺលំហូរពលករចិនចូលមកកម្ពុជាច្រើន ដែលអាចប៉ះពាល់ដល់ទីផ្សារការងារក្នុងស្រុក។ ក្នុងករណីខ្លះ ពលករចិនបានកាន់កាប់មុខតំណែងមួយចំនួនដែលខ្មែរអាចធ្វើបាន ជាពិសេសនៅក្នុងគម្រោងវិនិយោគធំៗ ឬក្នុងវិស័យមួយចំនួន។ នេះអាចជាហេតុផលមកពីកត្តាមួយចំនួនដូចជា ជំនាញឯកទេស ភាសា ឬលក្ខខណ្ឌការងារ។ វត្តមានរបស់ពួកគេបានបង្កើតការប្រកួតប្រជែងខ្ពស់សម្រាប់កម្លាំងពលកម្មខ្មែរ ជាពិសេសសម្រាប់អ្នកដែលខ្វះជំនាញឯកទេស ឬភាសា។ បញ្ហានេះតម្រូវឲ្យមានការយកចិត្តទុកដាក់លើគោលនយោបាយទីផ្សារការងារ ដើម្បីធានាថាពលរដ្ឋខ្មែរទទួលបានផលប្រយោជន៍ពេញលេញពីការវិនិយោគបរទេស។ បញ្ហាសង្គមមួយទៀតដែលកើតចេញពីការកើនឡើងនៃការវិនិយោគចិន គឺបញ្ហាវប្បធម៌ និងរបៀបរស់នៅ។ ដោយការកើនឡើងវត្តមានរបស់ជនជាតិចិន ជាពិសេសនៅតំបន់អភិវឌ្ឍន៍មួយចំនួន អាចបង្កជាបញ្ហាវប្បធម៌ និងរបៀបរស់នៅផ្សេងៗគ្នារវាងសហគមន៍ខ្មែរ និងជនជាតិចិន។ ភាពខុសគ្នានៃទម្លាប់ ទំនៀមទម្លាប់ ឬឥរិយាបថ រវាងជនជាតិខ្មែរ និងជនជាតិចិនអាចនាំឱ្យមានការយល់ច្រឡំ ឬការមិនសប្បាយចិត្តរវាងភាគីទាំងពីរ។ ឧទាហរណ៍ របៀបនៃការប្រាស្រ័យទាក់ទងគ្នា ឥរិយាបថសាធារណៈ ឬទស្សនៈលើអាជីវកម្មអាចមានភាពខុសគ្នាខ្លាំង ដែលបង្កឲ្យមានភាពតានតឹងក្នុងសង្គម។ ផលប៉ះពាល់មួយទៀតនៃការកើនឡើងវត្តមានជនជាតិចិននៅកម្ពុជា គឺការផ្លាស់ប្តូរទម្លាប់សង្គម។ ការកើនឡើងចំនួនជនបរទេស ជាពិសេសនៅតំបន់អភិវឌ្ឍន៍មួយចំនួន អាចផ្លាស់ប្តូរលក្ខណៈដើមនៃសហគមន៍នោះ។ ឧទាហរណ៍ ភាសាចិនអាចក្លាយជាភាសាដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងតំបន់មួយចំនួន ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម និងទេសចរណ៍ ដែលអាចកាត់បន្ថយការប្រើប្រាស់ភាសាខ្មែរក្នុងចំណោមអ្នកជំនួញ។ ការចូលមករបស់ជនជាតិចិនអាចបង្កើតមុខរបរថ្មីៗ ប៉ុន្តែក៏អាចផ្លាស់ប្តូរ ឬធ្វើឲ្យមុខរបរប្រពៃណីមួយចំនួនធ្លាក់ចុះផងដែរ ដោយសារការប្រកួតប្រជែង។ ទម្លាប់ប្រចាំថ្ងៃរបស់ប្រជាជនក្នុងសហគមន៍អាចផ្លាស់ប្តូរ ដូចជាម៉ោងធ្វើការ របៀបនៃការលក់ដូរ ឬសកម្មភាពកម្សាន្ត ដែលអាចមិនសូវស៊ីគ្នាជាមួយទម្លាប់ដើមរបស់ខ្មែរ។ ការផ្លាស់ប្តូរទាំងនេះអាចមានទាំងផលល្អ និងផលអាក្រក់អាស្រ័យលើកាលៈទេសៈ និងការគ្រប់គ្រងរបស់រដ្ឋាភិបាល។ ផលប៉ះពាល់អវិជ្ជមានមួយដ៏ធំនៃការវិនិយោគចិននៅកម្ពុជា គឺសម្ពាធលើធនធានធម្មជាតិ និងបរិស្ថាន។ ដោយសារតែគម្រោងអភិវឌ្ឍន៍ទ្រង់ទ្រាយធំ ដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ទំនប់ ឬការបង្កើតតំបន់សេដ្ឋកិច្ចពិសេស វាតែងតែបង្កឱ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់ដល់បរិស្ថាន។ ផលប៉ះពាល់ទាំងនេះអាចរួមមាន ការបាត់បង់ព្រៃឈើ ការបំពុលបរិស្ថាន និងផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី។ ការឈូសឆាយដីសម្រាប់គម្រោងធំៗអាចបណ្ដាលឲ្យបាត់បង់ព្រៃឈើ ដែលជាជម្រកសត្វព្រៃ និងជាប្រភពរក្សាអាកាសធាតុ។ សកម្មភាពសំណង់ និងឧស្សាហកម្មអាចបណ្ដាលឲ្យមានការបំពុលខ្យល់ ទឹក និងដី។ ចំណែកគម្រោងមួយចំនួនអាចរំខានដល់តុល្យភាពធម្មជាតិនៃប្រព័ន្ធអេកូឡូស៊ី ដូចជាការសាងសង់ទំនប់វារីអគ្គិសនីអាចប៉ះពាល់ដល់លំហូរទឹក និងជីវចម្រុះក្នុងទន្លេ។ ការគ្រប់គ្រង និងវាយតម្លៃផលប៉ះពាល់បរិស្ថានដោយប្រុងប្រយ័ត្ន គឺជាកត្តាចាំបាច់ដើម្បីធានាថាការអភិវឌ្ឍន៍សេដ្ឋកិច្ចមិនប៉ះពាល់ដល់និរន្តរភាពបរិស្ថានរយៈពេលវែង។ ដូចដែលបានពិភាក្សារួចមកហើយ ផលប៉ះពាល់មួយដែលគួរឲ្យកត់សម្គាល់ពីការវិនិយោគរបស់ចិន គឺការកើនឡើងតម្លៃដីធ្លីយ៉ាងគំហុក។ ការកើនឡើងនេះបានជះឥទ្ធិពលអវិជ្ជមានទៅលើប្រជាជនកម្ពុជា ជាពិសេសវាប៉ះពាល់ដល់ប្រជាជនដែលមិនអាចមានលទ្ធភាពទិញ ឬជួលលំនៅឋានសមរម្យសម្រាប់ខ្លួនឯង និងគ្រួសារ។ នេះបានបង្កជាបន្ទុកសេដ្ឋកិច្ចសង្គមយ៉ាងធ្ងន់ធ្ងរ ដោយសារពួកគេត្រូវចំណាយប្រាក់កាន់តែច្រើនលើថ្លៃជួល ឬបាត់បង់ឱកាសក្នុងការមានកម្មសិទ្ធិលើលំនៅឋានផ្ទាល់ខ្លួន។ បញ្ហានេះអាចរួមចំណែកដល់វិសមភាព និងសម្ពាធលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ការវិនិយោគរបស់ចិនលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា បានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់ដោយផ្ទាល់ទៅលើបរិស្ថានធម្មជាតិ។ គម្រោងទាំងនោះរួមមាន គម្រោងវារីអគ្គិសនី និងការអភិវឌ្ឍន៍ឆ្នេរសមុទ្រ។ ក្នុងចំណោមគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ការសាងសង់ទំនប់វារីអគ្គិសនី ជាពិសេសដោយការវិនិយោគពីចិន បានបង្កឲ្យមានផលប៉ះពាល់ជាច្រើនដល់បរិស្ថាន និងសង្គម។ ទំនប់ទាំងនេះអាចផ្លាស់ប្តូរលំហូរទឹកនៃទន្លេយ៉ាងធ្ងន់ធ្ងរ ដែលជះឥទ្ធិពលទៅលើ ប្រព័ន្ធអេកូឡូស៊ីក្នុងទឹក និងជីវភាពរស់នៅរបស់សហគមន៍ដែលពឹងផ្អែកលើទន្លេ។ ការផ្លាស់ប្តូរលំហូរទឹកអាចប៉ះពាល់ដល់ពូជត្រី និងសត្វក្នុងទឹកផ្សេងទៀត ដោយរំខានដល់វដ្តបន្តពូជ ឬផ្លូវធ្វើចំណាកស្រុករបស់ពួកវា នេះអាចនាំឲ្យជីវៈចម្រុះក្នុងទន្លេថយចុះ។ ប្រជាពលរដ្ឋជាច្រើនរស់នៅ និងពឹងផ្អែកទាំងស្រុងលើធនធានទន្លេសម្រាប់ការនេសាទ កសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃ។ ការផ្លាស់ប្តូរលំហូរទឹកអាចប៉ះពាល់ដល់ប្រភពចំណូល និងសន្តិសុខស្បៀងរបស់ប្រជាជន។ ដួច្នេះការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមដោយហ្មត់ចត់ គឺចាំបាច់ណាស់ដើម្បីកាត់បន្ថយផលវិបាកអវិជ្ជមានទាំងនេះ។ ការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រដែលបណ្តាលមកពីការវិនិយោគ ជាពិសេសគម្រោងទ្រង់ទ្រាយធំ អាចបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថានធម្មជាតិ។ ឧទាហរណ៍ ការចាក់ដីលុបសមុទ្រ និងការសាងសង់រមណីយដ្ឋានធំៗ។ ការចាក់ដីលុបសមុទ្រ អាចបំផ្លាញទីជម្រកធម្មជាតិរបស់សត្វសមុទ្រ និងធ្វើឲ្យបាត់បង់ព្រៃកោងកាង ដែលដើរតួជាកន្លែងពងកូនត្រី និងជាតំបន់ការពារឆ្នេរសមុទ្រពីសំណឹក។ គម្រោងសាងសង់តាមបណ្តោយឆ្នេរ អាចធ្វើឲ្យបាត់បង់ឆ្នេរខ្សាច់ធម្មជាតិ និងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ រួមទាំងផ្កាថ្ម និងជីវចម្រុះក្នុងទឹក។ ផលប៉ះពាល់ទាំងនេះអាចរួមមានការបាត់បង់ព្រៃឈើ ការថយចុះជីវៈចម្រុះ និងការរំខានដល់ប្រព័ន្ធអេកូឡូស៊ីទាំងមូល។ ដើម្បីកាត់បន្ថយហានិភ័យទាំងនេះ ការសិក្សាពីផលប៉ះពាល់បរិស្ថាន និងការអនុវត្តស្តង់ដារបរិស្ថានប្រកបដោយប្រសិទ្ធភាព គឺជាកត្តាសំខាន់ណាស់។ ការវាយតម្លៃ និងការអនុវត្តឲ្យបានត្រឹមត្រូវអាចធានាថាការអភិវឌ្ឍន៍សេដ្ឋកិច្ចមិនធ្វើឲ្យប៉ះពាល់ដល់និរន្តរភាពបរិស្ថានរយៈពេលវែង។ ការកើនឡើងនូវទំហំ និងជម្រៅនៃការវិនិយោគរបស់ប្រទេសចិននៅកម្ពុជា បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើទិដ្ឋភាពនយោបាយ និងភូមិសាស្ត្រនយោបាយ។ ជាបឋម ការកើនឡើងនៃការវិនិយោគរបស់ចិនបានពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងចិន ឲ្យកាន់តែជិតស្និទ្ធ។ នេះអាចនាំមកនូវអត្ថប្រយោជន៍នយោបាយសម្រាប់កម្ពុជា ដូចជាការគាំទ្រផ្នែកការទូត ការជំនួយផ្នែកអភិវឌ្ឍន៍ ឬការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។ ទោះជាយ៉ាងនេះក្តី ក៏វាអាចបង្កឱ្យមានការព្រួយបារម្ភពីប្រទេសផ្សេងៗផងដែរ ជាពិសេសប្រទេសមហាអំណាច ឬបណ្តាប្រទេសក្នុងតំបន់។ ការព្រួយបារម្ភទាំងនេះផ្តោតសំខាន់លើតុល្យភាពអំណាចក្នុងតំបន់។ វត្តមាន និងឥទ្ធិពលរបស់ចិនដែលកើនឡើងខ្លាំងពេកនៅកម្ពុជា អាចត្រូវបានគេមើលឃើញថាជាការគំរាមកំហែងដល់ស្ថិរភាព ឬផលប្រយោជន៍របស់ប្រទេសដទៃក្នុងតំបន់អាស៊ាន ឬសកលលោក។ សរុបមក ការវិនិយោគរបស់ចិន និងគម្រោងខ្សែក្រវាត់ និងផ្លូវ គឺជាកត្តាដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ ការវិនិយោគទាំងនេះបាននាំមកនូវលំហូរទុនដ៏ច្រើនសន្ធឹកសន្ធាប់ ជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ច។ ទោះជាយ៉ាងនេះក្តី វាទាមទារឱ្យមានការវាយតម្លៃ និងការគ្រប់គ្រងដោយប្រុងប្រយ័ត្នពីសំណាក់រដ្ឋាភិបាល និងភាគីពាក់ព័ន្ធ។ ការគ្រប់គ្រងដ៏ល្អិតល្អន់គឺចាំបាច់ដើម្បី កាត់បន្ថយហានិភ័យបំណុល និងធានានិរន្តរភាពហិរញ្ញវត្ថុរបស់ប្រទេស។ ដោះស្រាយបញ្ហាប្រកួតប្រជែងមិនស្មើភាពគ្នា រវាងអាជីវកម្មក្នុងស្រុក និងបរទេស។ កាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើសង្គម ដូចជាបញ្ហាវប្បធម៌ ឬផលប៉ះពាល់លើទីផ្សារការងារ។ ការពារធនធានធម្មជាតិ និងបរិស្ថានពីការបំផ្លិចបំផ្លាញដែលបណ្តាលមកពីគម្រោងអភិវឌ្ឍន៍ធំៗ។ ព្រមទាំងរក្សាបាននូវតុល្យភាពនយោបាយ និងភូមិសាស្ត្រនយោបាយក្នុងតំបន់។ ដូច្នេះការយកចិត្តទុកដាក់លើចំណុចទាំងនេះនឹងធានាបាននូវផលប្រយោជន៍យូរអង្វែងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាពីការវិនិយោគរបស់ចិន និងគម្រោង គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ។